នៅក្នុងវប្បធម៌ខ្មែរ សក់ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មួយនៃសម្រស់របស់ស្ត្រី និងក្មេងស្រី។ សក់បង្កប់អត្ថន័យជ្រាលជ្រៅអំពីភាពថ្លៃថ្នូរ ភាពសុភាពរាបសារ និងអត្តសញ្ញាណជាតិ។ ម៉ូតសក់ប្រពៃណីជាច្រើនបានឆ្លុះបញ្ចាំងពីសិល្បៈ និងភាពប៉ិនប្រសប់ក្នុងការតុបតែងខ្លួនរបស់ស្ត្រីខ្មែរ។ ដោយសារតែទាំងនេះបានបង្ហាញពីសោភ័ណភាព និងតម្លៃវប្បធម៌ដ៏ផូរផង់របស់ស្ត្រីខ្មែរពីអតីតកាល។ រហូតមកដល់បច្ចុប្បន្នម៉ូតសក់ទាំងនេះនៅតែត្រូវបានរក្សា និងលើកស្ទួយ ជាពិសេសក្នុងពិធីបុណ្យប្រពៃណីនានា។ សក់វែងស្អាត និងភ្លឺរលោងគឺជាលក្ខណៈសម្គាល់មួយនៃសម្រស់នារីខ្មែរពីបុរាណរៀងមក។ វាត្រូវបានគេជឿថាជាសក់នៃព្រះនាង ក្សត្រីយ៍ និងនារីដែលមានបុណ្យស័ក្តិ។ ការទុកសក់វែង និងការធ្វើម៉ូតសក់ប្រពៃណី បង្ហាញពីភាពថ្លៃថ្នូរ និងភាពជាកុលធីតា។ ម៉ូតសក់ទាំងនោះក៏បានឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ល្អផងដែរ។ ការធ្វើម៉ូតសក់ត្រឹមត្រូវ ជួយរក្សាសក់ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងងាយស្រួលថែទាំ។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់លើអនាម័យ និងរបៀបរៀបរយរបស់ស្ត្រីផងដែរ។ ម៉ូតសក់ប្រពៃណីត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យជាតិ ប្រពៃណី និងសាសនា ដែលជាការបង្ហាញពីការគោរពវប្បធម៌។ ការថែរក្សាម៉ូតសក់ទាំងនេះ គឺដូចជាការថែរក្សាកេរដំណែលពីដូនតាសម្រាប់មនុស្សជំនាន់ក្រោយ។ ម៉ូតសក់ប្រពៃណីសម្រាប់ស្ត្រី និងក្មេងស្រីខ្មែរមានច្រើនប្រភេទ ដែលពេញនិយមជាងគេ។ ម៉ូតសក់នេះជាម៉ូតដែលស្ត្រីខ្មែរពេញនិយមជាងគេបង្អស់ពីបុរាណរហូតដល់បច្ចុប្បន្ន។ គេបួងសក់ទាំងមូល ឬមួយផ្នែកឡើងទៅលើ ហើយចង ឬរុំជាដុំមូល ឬរាងផ្សេងៗនៅខាងក្រោយក្បាល។ ការតុបតែងម៉ូតនេះ អាចបន្ថែមដោយប្រើផ្កាស្រស់ ដូចជាផ្កាចំប៉ី ឬផ្កាម្លិះ។ លើសពីនេះ គេក៏អាចប្រើបោយផ្កា ក្រាស់ ឬស្បៃរុំសក់ដើម្បីលម្អបានផងដែរ។ ម្ជុលសក់មាស ឬប្រាក់ដែលមានឆ្លាក់ក្បាច់ ឬដាំត្បូង គឺជាគ្រឿងលម្អដ៏ថ្លៃថ្នូរ។ ម៉ូតនេះស័ក្តិសមសម្រាប់ចូលរួមពិធីបុណ្យធំៗ ពិធីមង្គលការ ឬព្រឹត្តិការណ៍សំខាន់ៗ។ ម៉ូតសក់បួងបង្ហាញពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពជាស្ត្រីពេញលក្ខណៈ។ ម៉ូតនេះបង្ហាញពីភាពរហ័សរហួន ភាពសាមញ្ញ និងភាពជាយុវតី។ សក់ត្រូវបានប្រមូលផ្តុំគ្នា ហើយចងជាបាច់នៅខាងក្រោយក្បាល ដែលអាចខ្ពស់ ឬទាប។ ជួនកាលក៏មានការទុកសក់ផ្នែកខាងមុខខ្លះ ឬរួញផ្នែកខាងចុងផងដែរ។ ម៉ូតសក់នេះអាចចងជាបាច់ធម្មតា ឬបណ្ដក់ ហើយអាចតុបតែងជាមួយខ្សែយឺត ក្រណាត់ ឬកៅស៊ូចងសក់ដែលមានក្បាច់រចនា។ ការតុបតែងម៉ូតនេះ អាចប្រើខ្សែយឺត ក្រណាត់ចងសក់ ឬកៅស៊ូចងសក់ដែលមានក្បាច់រចនា។ ម៉ូតនេះនិយមសម្រាប់ជីវភាពប្រចាំថ្ងៃ ឬកម្មវិធីដែលមិនមែនជាផ្លូវការខ្លាំង។ ម៉ូតនេះជានិមិត្តរូបនៃភាពស្រស់ស្អាតបែបធម្មជាតិ ភាពសាមញ្ញ និងភាពវ័យក្មេង។ ការធ្វើម៉ូតនេះគឺចងសក់ជាផ្នួងតូចៗ ឬធំៗជាច្រើន ឬតែមួយ ដោយប្រើបច្ចេកទេសលួងសក់។ ការលួងសក់អាចធ្វើឡើងតាមពីររបៀបគឺ លួងពីលើក្បាលសម្រាប់ម៉ូតផ្លូវការ និងលួងត្រឹមពាក់កណ្តាលសម្រាប់ម៉ូតធម្មជាតិ និងប្រចាំថ្ងៃ។ ម៉ូតលួងមានច្រើនបែបដូចជា លួងមួយ ពីរ ឬច្រើនផ្នួង ដែលនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងស័ក្តិសមតាមឱកាសផ្សេងៗគ្នា។ គេបានចងលម្អយ៉ាងស្រស់ស្អាតដោយប្រើ ខ្សែបូ ផ្កា ឬកូនកន្សែង ដើម្បីបន្ថែមសោភ័ណភាព និងភាពទាក់ទាញ។ ម៉ូតនេះនិយមសម្រាប់ក្មេងស្រី និងយុវតីដែលចង់បង្ហាញពីភាពធម្មជាតិ។ ម៉ូតនេះបង្ហាញពីភាពសាមញ្ញ ភាពទន់ភ្លន់ធម្មជាតិ និងសម្រស់មិនរៀបរាប់ច្រើន។ របៀបធ្វើម៉ូតសក់បក ឬទម្លាក់ចុះមកក្រោម គឺងាយស្រួលបំផុត ដោយគ្រាន់តែទុកសក់ឱ្យនៅរលុងៗ តាមបែបធម្មជាតិ។ ការទុកសក់រលុងៗបែបនេះ អាចពុះជាបកនៅត្រង់កណ្ដាលក្បាល ឬនៅចំហៀង ទៅតាមចំណង់ចំណូលចិត្ត។ ជួនកាលស្ត្រីខ្លះក៏រំកិលសក់ទៅម្ខាងផងដែរ ដើម្បីបង្កើនភាពស្រស់ស្អាតបន្ថែម។ ដើម្បីលម្អ គេអាចប្រើម្ជុលសក់តូចៗ ផ្កា ឬកេសសក់នៅផ្នែកណាមួយនៃសក់។ ម៉ូតនេះច្រើនប្រើសម្រាប់ជីវភាពប្រចាំថ្ងៃ ឬនៅពេលនៅផ្ទះ។ ម៉ូតសក់ទាំងអស់នេះ សុទ្ធតែបានរួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ។ ការជ្រើសរើសម៉ូតសក់ក៏ត្រូវគិតទៅលើប្រភេទសម្លៀកបំពាក់ និងឱកាសដែលត្រូវចូលរួមផងដែរ។ ម៉ូតសក់ប្រពៃណីបានបង្ហាញពីភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ស្ត្រីខ្មែរពីបុរាណ។ ពួកគាត់អាចបង្កើតម៉ូតសក់ដ៏ស្មុគស្មាញ និងស្រស់ស្អាតដោយគ្រាន់តែប្រើប្រាស់ឧបករណ៍សាមញ្ញ។ ម៉ូតសក់ប្រពៃណីខ្មែរពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។